ផ្លែល្ហុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែវាមានគុណសម្បត្តិជាច្រើនយ៉ាង។ ផ្លែល្ហុងគឺជាដំណាំដែលងាយស្រួលដាំដុះនៅក្នុងប្រទេសកម្ពុជា ដោយសារតែលក្ខខណ្ឌអាកាសធាតុអំណោយផល។ នេះធ្វើឱ្យផ្លែល្ហុងទទួលបានផលពេញមួយឆ្នាំ ដែលធ្វើឲ្យតម្លៃនៅលើទីផ្សារមានតម្លៃថោកសមរម្យ។ ដោយសារតែតម្លៃទាប និងភាពងាយស្រួលរកនេះហើយ ទើបប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញយកមកបរិភោគជាប្រចាំថ្ងៃបានដោយមិនចាំបាច់ចំណាយច្រើន។ ការពេញនិយមមួយទៀតរបស់ផ្លែល្ហុងគឺស្ថិតនៅត្រង់ថាវាអាចយកទៅកែច្នៃជាមុខម្ហូបបានយ៉ាងសម្បូរបែប។ ក្រៅពីតម្លៃ និងរសជាតិ ផ្លែល្ហុងក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។ ផ្លែល្ហុងជាប្រភពដ៏ល្អនៃ វីតាមីន អា និង វីតាមីន សេ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺផ្តាសាយ និងថែរក្សាសុខភាពភ្នែក។ វាក៏សម្បូរទៅដោយជាតិសរសៃដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយបញ្ហាទល់លាមក។ ជាងនេះទៅទៀត ផ្លែល្ហុងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា carotenoids ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូងមួយចំនួន។ ផ្លែល្ហុងមិនមានរដូវកាលជាក់លាក់ណាមួយនោះទេ តែទោះជាយ៉ាងណា ប្រសិនបើយើងចង់និយាយពីរដូវកាលដែលផ្លែល្ហុងផ្តល់ទិន្នផលបានច្រើនជាងគេ និងមានតម្លៃធូរថ្លៃជាងគេនោះគឺរដូវវស្សា។ ក្នុងកំឡុងពេលនេះចាប់ពី ខែឧសភា ដល់ ខែតុលា ដើមល្ហុងទទួលបានទឹកភ្លៀងគ្រប់គ្រាន់ដែលជួយឱ្យផ្លែល្ហុងមានការលូតលាស់ល្អ ផ្លែធំ និងមានគុណភាពល្អ។ ដូច្នេះហើយ នៅរដូវនេះ ផ្លែល្ហុងមានច្រើននៅក្នុងទីផ្សារ ហើយតម្លៃក៏ចុះថោកជាងរដូវផ្សេងៗផងដែរ។ ម្យ៉ាងវិញទៀត នៅក្នុងរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ ខែមេសា ផ្លែល្ហុងនៅតែមានដែរ ប៉ុន្តែទិន្នផលអាចថយចុះបន្តិចបន្តួចដោយសារតែកង្វះទឹក។ សម្រាប់ការកែច្នៃពីផ្លែល្ហុងខ្ចីវិញ គេប្រើប្រាស់ជាចម្បងសម្រាប់ធ្វើជាមុខម្ហូប ទាំងធ្វើជាជ្រក់ ឬសម្លរ សម្រាប់ញាំជាដើម។ ក្នុងចំណោមនោះ បុកល្ហុង គឺជាមុខម្ហូបដ៏ពេញនិយមបំផុតដែលគេស្គាល់ទូទាំងប្រទេស។ គេយកល្ហុងខ្ចីមកកោសជាសរសៃស្តើងៗ រួចបុកលាយជាមួយគ្រឿងផ្សំជាច្រើនមុខដូចជា ម្ទេស ខ្ទឹមស ប៉េងប៉ោះ សណ្ដែកកួរ ទឹកត្រី កាពិ និងទឹកក្រូចឆ្មារ ដែលបង្កើតបានជារសជាតិជូរ ហឹរ ផ្អែម ប្រៃ លាយឡំគ្នា។ ក្រៅពីបុកល្ហុង គេក៏អាចយកផ្លែល្ហុងខ្ចីទៅធ្វើជា ញាំល្ហុង ដែលមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែមិនមានរសជាតិហឹរខ្លាំងនោះទេ ហើយគេអាចបន្ថែមសាច់មាន់សរសៃ ឬបង្គារស្រស់បាន។ លើសពីនេះ ផ្លែល្ហុងខ្ចីក៏អាចយកទៅធ្វើជា ការីល្ហុង ដោយគេហាន់ជាដុំៗ ហើយយកទៅធ្វើការីជាមួយសាច់គោ ឬសាច់មាន់ ដែលផ្តល់នូវរសជាតិទន់ល្មើយឆ្ងាញ់ប្លែក។ ចំណែកឯផ្លែល្ហុងទុំវិញ គេនិយមបរិភោគជាបង្អែម ឬជាផ្លែឈើស្រស់ដោយសារតែរសជាតិផ្អែមឆ្ងាញ់របស់វា។ គេអាចបរិភោគផ្លែល្ហុងទុំដោយផ្ទាល់តែម្ដង ព្រោះវាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម។ លើសពីនេះ ផ្លែល្ហុងទុំក៏អាចយកទៅក្រឡុកធ្វើជា ទឹកក្រឡុកល្ហុង ដែលជាភេសជ្ជៈដ៏ពេញនិយម ផងដែរ។ ទឹកក្រឡុកនេះអាចលាយជាមួយទឹកដោះគោខាប់ ទឹកឃ្មុំ ឬទឹកដោះគោជូរ ដើម្បីបង្កើនរសជាតិ។ ក្រៅពីនេះ គេក៏អាចយកល្ហុងទុំទៅធ្វើជាគ្រឿងផ្សំក្នុងបង្អែមផ្សេងៗដូចជា ដាក់ក្នុងទឹកត្នោត ឬជាមួយបង្អែមផ្លែឈើចំរុះជាដើម។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែល្ហុង ហើយមិនមែនពឹងផ្អែកតែលើការនាំចូលពីប្រទេសផ្សេងៗនោះទេ។ ផ្ទុយទៅវិញ ការដាំដុះក្នុងស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ប្រទេសកម្ពុជាមានអាកាសធាតុត្រូពិចក្តៅសើម និងទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ពេញមួយឆ្នាំ ដែលជាលក្ខខណ្ឌដ៏ល្អសម្រាប់ដាំដុះដំណាំផ្លែឈើ ជាពិសេសគឺផ្លែល្ហុង។ ផ្លែល្ហុងត្រូវការកម្ដៅ និងទឹកគ្រប់គ្រាន់ដើម្បីលូតលាស់បានល្អ ហើយលក្ខខណ្ឌអាកាសធាតុនៅកម្ពុជាគឺសមស្របបំផុត។ លើសពីនេះ ដីនៅតំបន់មួយចំនួន ជាពិសេសតាមដងទន្លេ និងតំបន់ខ្ពង់រាប មានជីជាតិល្អដែលធ្វើឱ្យដំណាំទាំងនោះលូតលាស់បានយ៉ាងល្អ និងផ្តល់ទិន្នផលខ្ពស់។ ប្រជាជនកម្ពុជាជាច្រើនបានប្រកបរបរកសិកម្ម ហើយបានដាំដុះផ្លែល្ហុងជាលក្ខណៈគ្រួសារ និងចម្ការធំៗដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ផ្លែល្ហុងក្នុងស្រុកមានរសជាតិឆ្ងាញ់ និងមានគុណភាពល្អ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ ដូច្នេះ ទីផ្សារល្ហុងនៅកម្ពុជាភាគច្រើនគឺផ្គត់ផ្គង់ដោយផលិតផលក្នុងស្រុក។ ទោះបីជាប្រទេសកម្ពុជាមានការនាំចូលផ្លែល្ហុងមួយចំនួនពីបរទេសដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជនក៏ដោយ ក៏ផ្លែល្ហុងភាគច្រើនដែលប្រើប្រាស់នៅក្នុងប្រទេសគឺផលិតក្នុងស្រុក។ នៅក្នុងប្រទេសកម្ពុជាយើង ពូជល្ហុងមានពីរប្រភេទគឺពូជល្ហុងលក្ខ័ និង ពូជល្ហុងដំឡូង ឬ ល្ហុងពងមាន់។ គេនិយមចូលចិត្តដាំពូជល្ហុងលក្ខ័ជាងពូជល្ហុងដំឡូង ឬ ល្ហុងពងមាន់ព្រោះវាមានរសឆ្ងាញ់ជាង។ ពូជល្ហុងប្រភេទនេះ មានដើមពណ៌ស្វាយរហូតដល់ធាង ផ្លែវាមានពណ៌បៃតងខ្ចី ផ្លែរាងទ្រវែង មានគ្រាប់តិចនៅពេលទុំមានសំបកពណ៌លឿង និងសាច់ក្រហម ។ ចំំណែកពូជល្ហុងដំឡូង ឬល្ហុងពងមាន់វិញ គេពុំសូវនិយមចូលចិត្តដាំប៉ុន្មានទេ ព្រោះវាពុំសូវមានរសជាតិផ្អែមឆ្ងាញ់។ ដើម និងផ្លែមានពណ៌បៃតង ពេលទុំមានពណ៌លឿង ពុំសូវផ្អែមហើយមានគ្រាប់ច្រើន ប៉ុន្តែវាងាយស្រួលក្នុងការដាំជាងពូជល្ហុងលក្ខ័ ។